រឿងព្រេងភ្នំសំពៅ ដែលស្ថិតនៅភាគខាងលិចទីក្រុងបាត់ដំបង ប្រមាណ ១២ គីឡូម៉ែត្រ បានដំណាលពីព្រះបាទរាជកុល ដែលសោយរាជ្យនៅភ្នំដងរែក។ ព្រះអង្គបានលង់ស្នេហ៍នាងសុវណ្ណមសា ដែលជាកូនអ្នកក្រីក្រ មានរូបឆោមស្រស់ស្អាត និងមានក្រពើមួយក្បាលឈ្មោះ អាធន់ ដែលចេះស្ដាប់បង្គាប់ដូចមនុស្ស។ អាធន់ កើតចេញពីពងសត្វដែលនាងសុវណ្ណមសារើសបាន ហើយនាងចិញ្ចឹមវាដោយក្ដីស្រឡាញ់។ ក្រោយមក ព្រះបាទរាជកុល បានផ្លាស់ប្ដូរចិត្ត ដោយទ្រង់គិតថា នាងសុវណ្ណមសា មិនសមនឹងក្លាយជាអគ្គមហេសីឡើយ ព្រោះនាងជារាស្ត្រ មានឋានៈពុំស្មើ ពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយ។ ព្រះអង្គក៏បានទៅក្រាបបង្គំសុំយោបល់ព្រះវរបិតា ហើយបានសម្រេចចិត្តស្វែងរកស្ត្រីដែលមានពូជពង្សខ្ពង់ខ្ពស់។ មិនយូរប៉ុន្មាន មានដំណឹងថា នៅស្រុកចន្ទបុរី មានព្រះនាងមួយអង្គព្រះនាម នាងរំសាយសក់ ដែលមានសក់ទិព្វ អាចប្រែក្លាយទឹកសមុទ្រទៅជាដីគោក ឬដីគោកទៅជាទឹកសមុទ្របាន។ ព្រះវររាជមាតាបិតារបស់ព្រះបាទរាជកុល បានបញ្ជូនសេនាទៅដណ្ដឹងព្រះនាងរំសាយសក់ ហើយស្ដេចក្រុងចន្ទបុរីក៏យល់ព្រម ដោយតម្រូវឲ្យលើកបណ្ណាការ។ ព្រះបាទរាជកុល មានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក៏ចាត់ឲ្យរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកផ្ទុកលើសំពៅ ដើម្បីធ្វើដំណើរទៅក្រុងចន្ទបុរី។ នៅពេលនាងសុវណ្ណមសា ជ្រាបដំណឹងនេះ នាងមានក្ដីក្ដៅក្រហាយជាខ្លាំង ហើយបានបញ្ជាឲ្យអាធន់ទៅតាមកល់សំពៅនោះឲ្យលិចវិនាសអន្តរាយ ដើម្បីមិនឲ្យព្រះបាទ រាជកុល ទៅជួបនឹងនាង រំសាយសក់។ ក្រពើនោះក៏ប្រើបានដូចចិត្តទៀត វាបោះពួយក្នុងទឹកលឿនដូចព្រួញ លុះទៅជិតដល់សំពៅ ព្រះបាទរាជ កុលៗ ទ្រង់ក្រឡេកឃើញ អាធន់ ក៏ទ្រង់មានព្រះបន្ទូលខ្លាំងៗ ថា " នៃ អាធន់ ! អញទេ កុំមកធ្វើផ្តេសផ្តាស " ។ អាធន់ ឆ្លើយតបទៅវិញថា ” ស៊ីបាយអ្នកណា យកអាសាអ្នកនោះ”។ ពួកពលដែលភ័យខ្លាចក្រពើនោះ បានបោះត្រឡាច ល្ពៅ មាន់ ទា ទាំងទ្រុងៗ ទៅឲ្យអាធន់ស៊ី ប៉ុន្តែវាពុំស៊ីឡើយ។ ព្រះបាទរាជកុល ក៏បួងសួងអស់ទេវតា សូមឲ្យលោកជួយឲ្យផុតពីគ្រោះថ្នាក់ ។ ដោយបុណ្យបារមីព្រះអង្គ សេចក្តីបួងសួងនោះ ក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជ ព្រះឥន្ទ្រាធិរាជក៏ទ្រង់ប្រើបម្រើទៅប្រាប់ ព្រះនាង រំសាយសក់ ភ្លាម ។ ព្រះនាង រំសាយសក់ ក៏ច្បូតព្រះកេសី ឲ្យទឹកសមុទ្រខៈរឹងទៅជាដីទាំងអស់ ។ ក្រពើក៏ជាប់ក្នុងដីនោះ មុននឹងដាច់ខ្យល់ស្លាប់ ក្រពើនោះគោះកន្ទុយផង ដកដង្ហើមធំផង រមូលខ្លួនត្រឡប់ ត្រឡិន ហើយតួខ្លួនក្រពើនោះគោះកន្ទុយ នឹងត្រង់ច្រមុះក្រពើ ក៏កើតទៅជាបឹង ២ នៅដល់សព្វថ្ងៃនេះ ហៅ ថា បឹងកន្ទុយក្រពើ និង បឹងច្រមុះក្រពើ ។ ឯសំពៅនោះ ក៏បានក្លាយទៅជាភ្នំធំមួយ មានរាងជាសំពៅសុទ្ធសាធ ហៅថា ភ្នំសំពៅ ប៉ុន្តែផ្អៀងបន្តិចដោយសាររលកបោកបក់ខ្លាំង។ ពេលអាធន់ជិតដល់សំពៅ ក្ដោងសំពៅក៏បាក់ធ្លាក់ទៅក្នុងទឹក កើតទៅជា ភ្នំក្ដោងសំពៅ។ ទ្រុងមាន់ ទ្រុងទា ដែលពួកពលបោះឲ្យក្រពើ ក៏កើតទៅជា ភ្នំទ្រុងមាន់ ទ្រុងទា។ ចំណែកឯកន្លែងដែលព្រះនាងរំសាយសក់ច្បូតសក់នោះ ក៏កើតទៅជា ភ្នំរំសាយសក់ ដែលស្ថិតនៅខាងត្បូងភ្នំសំពៅ។ បន្ទាប់ពីសមុទ្រក្លាយជាដីហើយ ព្រះបាទរាជកុល ក៏យាងទៅកាន់ក្រុងចន្ទបុរី ដើម្បីរៀបអភិសេកជាមួយព្រះនាងរំសាយសក់។ ក្រោយពីអភិសេករួចរាល់ ព្រះអង្គបាននាំព្រះនាងរំសាយសក់ និងពលសេនារបស់ព្រះអង្គត្រឡប់ទៅរាជធានីវិញ។ កាលយាងមកដល់ពាក់កណ្ដាលផ្លូវ ទ្រង់ទតឃើញភ្នំសំពៅ និងភ្នំក្រពើ ក៏នឹកទោមនស្សនឹងនាងសុវណ្ណមសា ដោយគិតថា ព្រោះតែនាងមានចិត្តអាក្រក់ទើបធ្វើឲ្យមានមនុស្សស្លាប់បាត់បង់អស់។ ព្រះអង្គប្រើសេនាឲ្យទៅចាប់នាង សុវណ្ណមសា យកមកសម្លាប់ចោល សេនាក៏ធ្វើតាមព្រះរាជបញ្ជា ចាប់នាងសុវណ្ណមសា មកកាត់ក្បាលសងសឹកវិញ។ ក្បាលរបស់នាងសុវណ្ណមសា ដែលសេនាកាត់នោះ ក៏កើតជាភ្នំមួយឈ្មោះ ភ្នំសងក្បាល នៅជិតស្រុកមង្គលបុរី (អ្នកស្រុកហៅក្លាយថា ភ្នំសងក្បាន)។ វាលមួយនៅជិតភ្នំនោះ ហៅថា វាលចិញ្ច្រាំពោះ ព្រោះពួកសេនាបានចិញ្ច្រាំពោះវៀននាងចោលនៅទីនោះ។ ឯយោនីរបស់នាង ដែលសេនាគ្រវែងចោល ក៏កើតជាភ្នំមួយទៀត ហៅថា ភ្នំក្រពាយនាង (សព្វថ្ងៃហៅក្លាយថា ភ្នំបន្ទាយនាង)។ ជាចុងក្រោយ ព្រះបាទរាជកុល និងព្រះនាងរំសាយសក់ បានយាងត្រឡប់ទៅថ្វាយបង្គំព្រះវរបិតាមាតា ហើយទ្រង់គង់នៅជាសុខសាន្តតទៅ។ រឿងព្រេងនេះបានពន្យល់ពីកំណើតភ្នំ និងទីកន្លែងជាច្រើននៅតំបន់បាត់ដំបង ដែលជាប់ទាក់ទងនឹងដំណើររឿងស្នេហាត្រីកោណ និងកំហឹងរបស់នារីម្នាក់។